បច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយជា កម្លាំងដ៏មានឥទ្ធិពល មួយក្នុងការផ្លាស់ប្តូររបៀបដែលព័ត៌មាន អំពីឧក្រិដ្ឋកម្ម ត្រូវបានរាយការណ៍ និងចែករំលែក ជាពិសេសពីសំណាក់ក្រុមសហគមន៍។ វេទិកាទាំងនេះ បានផ្ដល់នូវ ល្បឿន យ៉ាងឆាប់រហ័ស និង លទ្ធភាពចូលរួម យ៉ាងទូលំទូលាយពីសំណាក់មហាជន។ ប្រព័ន្ធផ្សព្វផ្សាយសង្គម មានទាំងនេះមានទាំង ចំណុចល្អ និង បញ្ហាប្រឈម សម្រាប់ មនុស្សទូទៅ និង ប៉ូលិស ក្នុងការដោះស្រាយរឿង ឧក្រិដ្ឋកម្ម។ វេទិកាបណ្តាញសង្គមអនុញ្ញាតឲ្យយើង ចែករំលែកព័ត៌មានឧក្រិដ្ឋកម្ម និងការជូនដំណឹងយ៉ាងលឿន នៅក្នុងសហគមន៍។ គ្រាន់តែប៉ុន្មាននាទីបន្ទាប់ពី ហេតុការណ៍កើតឡើង ប្រជាពលរដ្ឋ អាច ថតរូប ឬ វីដេអូ រួច បង្ហោះទៅបណ្ដាញសង្គម ដែល ជួយឱ្យគ្រប់គ្នាដឹងព័ត៌មានបន្ទាន់ បានឆាប់រហ័ស និង ជួយប៉ូលិស អាច មកដល់កន្លែងកើតហេតុទាន់ពេល ផងដែរ។ ព័ត៌មាន ដែលត្រូវបាន បង្ហោះលើបណ្ដាញសង្គម នឹង រីករាលដាល ដល់ មនុស្សរាប់ពាន់នាក់ យ៉ាងឆាប់រហ័ស ព្រោះ បណ្ដាញសង្គម មាន ភាពងាយស្រួល ក្នុងការ ចែករំលែកបន្ត ពីម្នាក់ទៅម្នាក់។ ជាលទ្ធផល ប្រជាជនជាច្រើនបានបង្ហោះព័ត៌មាន ឬភស្តុតាង ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ដែលជារឿយៗអាច ជួយដល់ការស៊ើបអង្កេតរបស់ប៉ូលិស ។ ឧទាហរណ៍វីដេអូពីកាមេរ៉ាសុវត្ថិភាពឯកជន រូបភាពជនសង្ស័យ ដែលថតបានដោយចៃដន្យ ឬសេចក្តីរាយការណ៍ផ្ទាល់ភ្នែក អាចក្លាយជាតម្រុយដ៏សំខាន់សម្រាប់ប៉ូលិស។ ក្រុមសហគមន៍ក្នុងភូមិ អាចបង្កើតគ្រុបឆាតតាម បណ្ដាញសង្គម ដើម្បី ប្រាប់ដំណឹងគ្នា អំពី សកម្មភាពគួរឱ្យសង្ស័យ នៅក្នុង តំបន់របស់ពួកគេ។ ប៉ូលិស ក៏អាច តាមដានបណ្ដាញសង្គម ដើម្បីរក ព័ត៌មាន ដែលអាច ជួយក្នុងការស៊ើបអង្កេត និង រក្សាសុវត្ថិភាពសាធារណៈ ផងដែរ។ ពួកគេក៏អាចប្រើប្រាស់បណ្តាញសង្គមជាប្រភពដើម្បីទទួលបានព័ត៌មានបឋមអំពីហេតុការណ៍ដែលកំពុងកើតឡើង។ មួយវិញទៀត ប៉ូលិស ក៏អាច កំណត់អត្តសញ្ញាណជនសង្ស័យ បានដែរ ដោយផ្អែកលើ ការបង្ហោះរបស់សាធារណជន លើសពីនេះ បណ្តាញសង្គមក៏បង្កើន នូវភាពច្បាស់លាស់ និងធ្វើឱ្យ ប៉ូលិសមានភាពងាយស្រួលក្នុងការធ្វើការ។ នៅពេល សកម្មភាពរបស់ប៉ូលិស ត្រូវបាន ថត ឬ បង្ហោះជាសាធារណៈ វាអាច ជួយធានា ឱ្យការងាររបស់ពួកគេកាន់តែមាន វិជ្ជាជីវៈ និង តម្លាភាព។ ប្រសិនបើមានករណី ប៉ូលិសអនុវត្តមិនត្រឹមត្រូវ សាធារណជន អាច រាយការណ៍ ឬ បង្ហោះភស្តុតាង ដែលអាច ជំរុញឱ្យមានការស៊ើបអង្កេតទៅលើ មន្ត្រីប៉ូលិសដែលប្រព្រឹត្តខុស។ ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពល របស់ បណ្ដាញសង្គម លើ ការរាយការណ៍ឧក្រិដ្ឋកម្ម ក៏មាន បញ្ហាប្រឈម ផងដែរ។ ព័ត៌មានមិនពិត អាច រីករាលដាល យ៉ាងលឿន ដែលបណ្ដាលឱ្យមាន ការភាន់ច្រឡំ ការភ័យខ្លាច ឬសូម្បីតែ ការចោទប្រកាន់ខុស ទៅលើ មនុស្សស្លូតត្រង់។ នេះតម្រូវឱ្យប៉ូលិសត្រូវ មានភាពច្បាស់លាស់ និងកែតម្រូវព័ត៌មានមិនពិត ទាំងនោះជាបន្ទាន់ ដើម្បីរក្សាជំនឿទុកចិត្តពីសាធារណជន។ ការបង្ហោះព័ត៌មានឧក្រិដ្ឋកម្មឲ្យ ដំណើរការជាសាធារណៈអាចបង្កឱ្យអាជ្ញាធរត្រូវដំណើរការយ៉ាងរហ័ស លើករណីឧក្រិដ្ឋកម្ម ដោយសារសម្ពាធពីសាធារណជន។ ការធ្វើការលឿន ជារឿងល្អ ប៉ុន្តែបើ សម្រេចចិត្តប្រញាប់ពេក វាអាចធ្វើឲ្យ ប៉ូលិសស្រាវជ្រាវខុស ហើយ ដំណើរការស៊ើបអង្កេត អាច មិនបានត្រឹមត្រូវ។ ការបង្ហោះព័ត៌មាន ឬ រូបភាព របស់ ជនសង្ស័យ ឬ ជនរងគ្រោះ ដោយ គ្មានការអនុញ្ញាត អាចជា ការបំពានសិទ្ធិឯកជន។ ម្យ៉ាងវិញទៀត ការបង្ហោះព័ត៌មានបែបនេះ ក៏អាចធ្វើឱ្យ ម្ចាស់ខ្លួន គាត់ ពិបាកចិត្តខ្លាំង ឬ ខ្មាសគេ រហូតដល់ ពិបាករស់នៅក្នុងសង្គម ផងដែរ។ ជួនកាល ការចែករំលែកព័ត៌មានលម្អិត អំពី ករណីឧក្រិដ្ឋកម្ម ជាសាធារណៈ អាច រារាំងដល់ដំណើរការស៊ើបអង្កេតរបស់ប៉ូលិស និងធ្វើឱ្យ ជនសង្ស័យដឹងខ្លួនមុន។ សរុបមក បណ្ដាញសង្គម ជា មធ្យោបាយដ៏ល្អ សម្រាប់ ក្រុមអ្នកនៅក្នុងសហគមន៍ ដើម្បី រាយការណ៍ និង ចែករំលែកព័ត៌មាន អំពី រឿងឧក្រិដ្ឋកម្ម។ ទោះជាយ៉ាងណាក៏ដោយ ដើម្បី ទាញយកប្រយោជន៍ ពី ចំណុចល្អៗ និង កាត់បន្ថយបញ្ហា គឺទាមទារឱ្យ អ្នកប្រើប្រាស់គ្រប់គ្នា ត្រូវ យល់ដឹង និង ទទួលខុសត្រូវ ក្នុងការ ចែករំលែកព័ត៌មាន។